កណ្ដៀវខ្មែរ គឺជាឧបករណ៍កសិកម្មដ៏សំខាន់ និងជាប្រពៃណីមួយ ដែលមានតាំងពីបុរាណកាលមកម្ល៉េះ។ វាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការងារកសិកម្មរបស់ប្រជាកសិករខ្មែរ ជាពិសេសនៅក្នុងវិស័យដាំដុះស្រូវ ដែលជាដំណាំយុទ្ធសាស្ត្ររបស់កម្ពុជា។ ទោះបីជាមានការរីកចម្រើននៃបច្ចេកវិទ្យាកសិកម្មទំនើបក៏ដោយ ក៏កណ្ដៀវនៅតែត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងតំបន់ជនបទមួយចំនួនដដែល។ កណ្ដៀវខ្មែរមានលក្ខណៈពិសេសដែលងាយសម្គាល់ដូចជា រូបរាង សម្ភារ និងទំហំ។ កណ្ដៀវមានរាងកោងដូចជំនិតព្រះខែ កាំបិតរបស់វាមានគែមមុតម្ខាង និងមានធ្មេញល្អិតៗ ដើម្បីងាយស្រួលក្នុងការកាត់ដើមស្រូវ ឬស្មៅ។ ជាទូទៅ ផ្លែរបស់កណ្ដៀវត្រូវបានធ្វើឡើងពីដែកថែបដែលមានគុណភាពល្អ ដើម្បីធានាបាននូវភាពមុត និងធន់។ ចំណែកឯដងសម្រាប់កាន់វិញ គឺភាគច្រើនធ្វើអំពីឈើ ឬជួនកាលពីដែកផងដែរ។ ទំហំរបស់កណ្ដៀវអាចខុសគ្នាទៅតាមតំបន់ ឬប្រភេទការងារ ប៉ុន្តែជាទូទៅវាមានទំហំល្មមសម្រាប់កាន់ដោយដៃម្ខាង។ កណ្ដៀវមានតួនាទីចម្បងក្នុងការងារកសិកម្ម ជាពិសេស ច្រូតកាត់ស្រូវ កាត់ស្មៅ និងសម្អាតដី និងការងារទូទៅក្នុងស្រែចំការផ្សេងទៀត។ ការច្រូតកាត់ស្រូវ កណ្ដៀវមានមុខងារដ៏សំខាន់បំផុតនៅពេលដែលប្រមូលផលស្រូវ។ កសិករប្រើកណ្ដៀវដើម្បីច្រូតកាត់ដើមស្រូវម្តងមួយក្តាប់ៗនៅពេលប្រមូលផល។ របៀបច្រូតកាត់នេះត្រូវការកម្លាំងពលកម្មច្រើន ប៉ុន្តែវាមានប្រសិទ្ធភាពក្នុងការប្រមូលផលស្រូវដោយមិនធ្វើឱ្យខូចខាតគ្រាប់ស្រូវ។ ក្រៅពីច្រូតស្រូវ កណ្ដៀវក៏ត្រូវបានប្រើប្រាស់សម្រាប់កាត់ស្មៅ កាប់ឆ្កានៅរុក្ខជាតិតូចៗ ឬកាត់ដំណាំដែលមិនល្អផ្សេងៗទៀតផងដែរ។ វាជាឧបករណ៍ចាំបាច់ដែលកសិករតែងតែមានជាប់ខ្លួននៅពេលចុះធ្វើស្រែចម្ការជានិច្ច។ កសិករតែងតែមានកណ្ដៀវជាប់ខ្លួន សម្រាប់ទាំងការប្រើពេលធ្វើស្រែចម្ការ និងទុកសម្រាប់ការពារខ្លួនទៀតផង។ កណ្ដៀវត្រូវបានគេជឿថាមានវត្តមាននៅក្នុងសង្គមខ្មែរតាំងពីសម័យបុរាណកាលមកម្ល៉េះ ដោយមានភស្តុតាងមួយចំនួនបង្ហាញពីការប្រើប្រាស់ឧបករណ៍ស្រដៀងគ្នានេះនៅក្នុងចម្លាក់ប្រាសាទ ឬគំនូរបុរាណផងដែរ។ កណ្ដៀវមិនត្រឹមតែជាឧបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃវិស័យកសិកម្ម និងជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ខ្មែរផងដែរ។ សម្រាប់កសិករខ្មែរ កណ្ដៀវ ត្រូវបានគេប្រើប្រាស់យ៉ាងសកម្មក្នុងការងារប្រចាំថ្ងៃរបស់ប្រជាកសិករខ្មែរយើង។ ជីវិតកសិករតែងតែផ្សារភ្ជាប់ទៅនឹងកណ្ដៀវ ចាប់តាំងពីការដាំដុះរហូតដល់ការប្រមូលផល។ ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យា កណ្ដៀវក៏ប្រឈមនឹងការប្រកួតប្រជែងពីឧបករណ៍ទំនើបៗដូចជា ម៉ាស៊ីនច្រូតកាត់ និងម៉ាស៊ីនកាត់ស្មៅជាដើម។ បច្ចុប្បន្ន កសិករជាច្រើន ជាពិសេសនៅតំបន់ទំនាប ដែលមានដីស្រែធំៗ បានងាកមកប្រើប្រាស់ម៉ាស៊ីនច្រូតកាត់ទំនើបៗ ដើម្បីសន្សំសំចៃពេលវេលា និងកម្លាំងពលកម្ម។ សម្រាប់ការកាត់ស្មៅ ក៏មានម៉ាស៊ីនកាត់ស្មៅតូចៗដែលងាយស្រួលប្រើជាងកណ្ដៀវទៀតផង។ ទោះជាយ៉ាងណាក៏ដោយ កណ្ដៀវនៅតែមានវត្តមាន និងត្រូវបានប្រើប្រាស់នៅក្នុងសង្គមខ្មែរដដែល។ ដោយនៅក្នុងតំបន់ជនបទដាច់ស្រយាលដែលពិបាកចូលទៅដល់ដោយម៉ាស៊ីនធំៗ កណ្ដៀវនៅតែជាជម្រើសល្អបំផុតសម្រាប់កសិករ។ សម្រាប់ដីស្រែដែលមានទំហំតូច ឬមានលក្ខណៈភូមិសាស្ត្រពិបាក កណ្ដៀវនៅតែជាឧបករណ៍ចាំបាច់ជានិច្ច។ កសិករខ្លះទៀតនៅតែចូលចិត្តច្រូតស្រូវដោយប្រើណ្ដៀវ ដូចជាការប្រមូលផលស្រូវសរីរាង្គ ឬស្រូវពូជ ដែលត្រូវការការថែទាំខ្ពស់។ កណ្ដៀវនៅតែងាយស្រួលប្រើប្រាស់សម្រាប់ការកាត់ស្មៅនៅក្នុងទីតាំងដែលមានវាលតូច និងពិបាកយកម៉ាស៊ីនចូលទៅដល់។ នាពេលបច្ចុប្បន្នកណ្ដៀវមិនត្រឹមតែជាឧបករណ៍សម្រាប់បម្រើវិស័យកសិកម្មប៉ុណ្ណោះទេ តែវាក៏បានក្លាយជាវត្ថុសម្រាប់តាំងលម្អក្នុងផ្ទះ ឬកន្លែងផ្សេងៗទៀតផង។ សរុបមក កណ្ដៀវ គឺជាមរតកវប្បធម៌ និងជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ធ្វើស្រែចំការនៅក្នុងវិស័យកសិកម្មរបស់ប្រជាជនខ្មែរ ដែលប្រើប្រាស់តាំងពីសម័យបុរាណរហូតដល់ពេលបច្ចុប្បន្ននេះ។ ទោះបីបច្ចេកវិទ្យាបានផ្លាស់ប្តូរយ៉ាងណាក៏ដោយ ក៏កណ្ដៀវនៅតែរក្សាបាននូវតួនាទី និងតម្លៃរបស់ខ្លួនក្នុងជីវភាពប្រចាំថ្ងៃរបស់កសិករខ្មែរមួយចំនួន និងជានិមិត្តរូបនៃភាពឧស្សាហ៍ព្យាយាមរបស់ប្រជាជនកម្ពុជាទៀតផង។